ម៉ូដសម្លៀកបំពាក់របស់យុវវ័យខ្មែរនាពេលបច្ចុប្បន្ននេះ ជាពិសេសលើបណ្ដាញសង្គម កំពុងតែមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ខ្លាំង។ ដោយមានការលាយឡំរវាងរចនាបទបែបឆ្នាំ២០០០ និងនិន្នាការថ្មីៗដែលផ្ដោតលើ ភាពទាន់សម័យ និងការបញ្ចេញនូវបុគ្គលិកលក្ខណៈរៀងៗខ្លួន។ ចំពោះ ឥទ្ធិពលនៃឆ្នាំ២០០០ បានវិលត្រលប់មកវិញយ៉ាងខ្លាំងក្លា ហើយត្រូវបានយុវវ័យខ្មែរទទួលយកមកស្លៀកពាក់យ៉ាងទូលំទូលាយ។ ឧទាហរណ៍ដូចជា ខោជើងធំ មិនថាជាខោកាប៊យជើងធំ ខោក្រណាត់ជើងធំ ឬខោកីឡាជើងធំទេ ម៉ូដនេះផ្ដល់នូវភាពទូលាយ ផាសុកភាព និងភាពងាយស្រួលក្នុងការធ្វើចលនា។ យុវវ័យជាច្រើននិយមយកវាមកផ្គូផ្គងជាមួយអាវយឺតរឹបរាង ឬអាវលើផ្សិតដើម្បីបង្កើតតុល្យភាពរវាងភាពធូររលុង និងការបញ្ចេញរាង។ រីឯ អាវយឺតដែលមានពណ៌ស្រាលៗ ដូចជាអាវយឺតពណ៌ស ពណ៌ក្រៀម ពណ៌ខ្មៅ ឬពណ៌ប្រផេះស្រាល ត្រូវបានគេពេញនិយមជាមូលដ្ឋានក្នុងការតុបតែងខ្លួន។ ពណ៌ទាំងនេះផ្ដល់នូវភាពទាក់ទាញ ងាយស្រួលផ្គូផ្គង និងសមរម្យសម្រាប់អាកាសធាតុក្ដៅ ឬត្រជាក់។ សង្កេតឃើញថា សម្រាប់យុវតី សំពត់ខ្លីបានក្លាយជាជម្រើសមួយដ៏ពេញនិយមដែលបង្ហាញពីភាពរស់រវើក និងទាក់ទាញ។ ពួកគេច្រើនស្លៀកវាជាមួយអាវលើផ្ចិត ដែលជួយបញ្ចេញរាងបានយ៉ាងស្រស់ស្អាត ជាពិសេសនៅពេលផ្គូផ្គងជាមួយខោ និងសំពត់ចង្កេះខ្ពស់ ឬចង្កេះខ្លី។ ម្យ៉ាងទៀត អាវយឺតដែលបោះពុម្ពរូបភាពធំៗដូចជារូបតុក្កតា រូបតារាល្បី រូបឡូហ្គោម៉ាកយីហោ ឬពាក្យស្លោកទាន់សម័យជាដើម ក៏កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងដូចគ្នាជាពិសេសបុរសៗ។ វាជាមធ្យោបាយមួយសម្រាប់យុវវ័យក្នុងការបង្ហាញចំណង់ចំណូលចិត្ត ឬអ្វីផ្សេងៗដែលពួកគេចង់បង្ហាញ។ ចំណែកឯ គ្រឿងតុបតែងខ្លួនក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញម៉ូដឲ្យកាន់តែពេញលេញ និងលេចធ្លោ។ ដូចជា ខ្សែដៃ កងដៃ ចិញ្ចៀន និងខ្សែក្រវ៉ាត់ដែលមានម៉ូដសាមញ្ញ តែទាន់សម័យ ត្រូវបានគេប្រើប្រាស់ដើម្បីបន្ថែមភាពលេចធ្លោដល់សម្លៀកបំពាក់។ ការជ្រើសរើសគ្រឿងដែលមានម៉ូដបែបមីនីមេលីស ឬការឡាយស្ទាយច្រើន មានលក្ខណៈពិសេសអាចជួយបង្កើនភាពទាក់ទាញបាន។ យុវវ័យជាច្រើនចូលចិត្តពាក់គ្រឿងដែលមានលក្ខណៈស្រាលៗ មិនរញ៉េរញ៉ៃ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ជាពិសេស ស្បែកជើងប៉ាតានៅតែជាជម្រើសដ៏ពេញនិយមបំផុតដោយសារតែមានផាសុកភាព ភាពងាយស្រួលក្នុងការពាក់។ ថែមទាំង មានភាពស៊ីគ្នាជាមួយសម្លៀកបំពាក់ស្ទើរតែគ្រប់ប្រភេទ មិនថាម៉ូដធម្មតា ម៉ូដកីឡា ឬម៉ូដលេងស្ទីលបែបយុវវ័យនោះទេ។ ដូចនេះ ម៉ាកល្បីៗដូចជា ណៃគី អែតឌីតដាសនិង វ៉េន តែងតែជាជម្រើសរបស់អ្នកប្រើប្រាស់។ បន្ថែមពីលើនេះទៀត សម្រាប់ឱកាសពិសេសៗ ការចេញទៅកម្មវិធីផ្លូវការ ឬការតុបតែងខ្លួនបែបនារីៗ ស្បែកជើងកែងក៏ត្រូវបានគេនិយមប្រើប្រាស់ផងដែរ។ យុវតីខ្មែរជាច្រើនជ្រើសរើសស្បែកជើងកែងដែលមានកម្ពស់សមល្មម ងាយស្រួលពាក់ និងមានម៉ូដទាន់សម័យ។ រួមជាមួយនេះផងដែរ ម៉ូដកីឡាទាន់សម័យ ក៏ជាម៉ូដមួយដែលកំពុងពេញនិយមយ៉ាងខ្លាំងក្នុងចំណោមយុវវ័យខ្មែរនាពេលបច្ចុប្បន្ន ជាពិសេសលើបណ្ដាញសង្គម។ ដោយហេតុនេះ ការប្រើប្រាស់ខោជើងវែងបែបកីឡា ជាមួយអាវធំ គឺជាចំណុចគន្លឹះមួយនៃម៉ូដដែលពីមុនខោជើងវែងបែបកីឡាត្រូវបានគេស្លៀកតែសម្រាប់លេងកីឡា ឬពេលសម្រាក។ ប៉ុន្តែឥឡូវនេះ យុវវ័យបានយកវាមកផ្គូផ្គងជាមួយអាវធំរលុងៗ ដែលជាសម្លៀកបំពាក់បែបផ្លូវការ ឬស៊ីវិល័យ។ ការរួមបញ្ចូលគ្នានេះបង្កើតបានជារូបរាងប្លែក និងទាក់ទាញដែលបង្ហាញពីភាពច្នៃប្រឌិត និងការហ៊ានសាកល្បងនូវអ្វីដែលថ្មី។ ក្រៅពីខោកីឡា អាវក្រណាត់កីឡា អាវយឺតកីឡា និងអាវយឺតដែលមានឡូហ្គោម៉ាកកីឡាល្បីៗក៏ត្រូវបានគេយកមកស្លៀកជាញឹកញាប់ជាមួយខោខូវប៊យ សំពត់ខ្លី ឬសំពត់បែបទាន់សម័យផ្សេងៗ។ សរុបន័យមក ម៉ូដយុវវ័យខ្មែរលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះគឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងភាពងាយស្រួល ផាសុកភាព ភាពទាន់សម័យ និងការបញ្ចេញនូវលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់យុវវ័យសម័យថ្មី។ ម៉ូដទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីនិន្នាការសកលប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពច្នៃប្រឌិតក្នុងការផ្សារភ្ជាប់រចនាបទផ្សេងៗជាមួយគ្នាផងដែរ។